ពិធីមង្គលការខ្មែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលពោរពេញទៅដោយប្រពៃណី និងទំនៀមទម្លាប់។ ក្នុងពិធីនេះ សមាជិកគ្រួសារដើរតួនាទីយ៉ាងសំខាន់ ជាពិសេសបងប្អូនជីដូនមួយ និងសាច់ថ្លៃ។ ពិធីមង្គលការខ្មែរ មិនត្រឹមតែជាពិធីដ៏ពិសិដ្ឋសម្រាប់គូស្វាមីភរិយាថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏ធំដែលប្រមូលផ្តុំសមាជិកគ្រួសារ និងសាច់ញាតិយ៉ាងច្រើនកុះករផងដែរ។ ការចាត់ចែងតួនាទីដល់បងប្អូនជីដូនមួយ និងសាច់ថ្លៃក្នុងពិធីនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្អែកលើមូលហេតុសំខាន់ៗជាច្រើន។ ពិធីមង្គលការខ្មែរ គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលទាមទារការរៀបចំយ៉ាងលម្អិត និងកម្លាំងពលកម្មច្រើន។ ដំណើរការទាំងមូល ចាប់តាំងពីការរៀបចំទីកន្លែង បរិស្ថានជុំវិញ តុបតែងលម្អតាមប្រពៃណី ការរៀបចំម្ហូបអាហារ និងភេសជ្ជៈ រហូតដល់ការទទួលភ្ញៀវ គឺមិនអាចធ្វើទៅរួចដោយគ្រួសារតែមួយ ឬគូស្វាមីភរិយាថ្មីតែប៉ុន្មាននាក់នោះទេ។ ហេតុដូច្នេះហើយ ការចូលរួមរបស់បងប្អូនជីដូនមួយ និងសាច់ថ្លៃ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់កម្លាំងពលកម្ម និងជំនួយជាក់ស្តែង ដើម្បីធានាថាពិធីទាំងមូលប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ជាក់ស្តែង ពួកគេអាចជួយបានច្រើនយ៉ាង ដូចជាការរៀបចំ និងតុបតែងជាដើម។ បងប្អូនជីដូនមួយ និងសាច់ថ្លៃអាចជួយកិច្ចការងាររាងកាយ ដូចជាការ រៀបចំតង់ ដាក់ កៅអី និង តុ សម្រាប់ភ្ញៀវ។ លើសពីនេះ ពួកគេក៏ជួយ តុបតែងលម្អតាមប្រពៃណី ផងដែរ ដូចជាការចង កម្រងផ្កា ការរៀបចំ ផ្កាស្លា និងការដាក់តាំង វត្ថុតុបតែងផ្សេងៗ ដែលចាំបាច់សម្រាប់ពិធី។ ការងារទាំងនេះ ទាមទារកម្លាំង និងភាពល្អិតល្អន់ ដើម្បីធានាបាននូវសោភ័ណភាព និងភាពត្រឹមត្រូវតាមទំនៀមទម្លាប់។ ក្នុងនាមជាផ្នែកមួយនៃម្ចាស់ដើម ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទទួលស្វាគមន៍ភ្ញៀវ ដែលអញ្ជើញមកពីគ្រប់ទិសទី។ ពួកគេអាចជួយ រៀបចំកន្លែងអង្គុយ ជូនភ្ញៀវតាមលំដាប់លំដោយ ឬតាមភាពសមរម្យ ព្រមទាំង នាំផ្លូវភ្ញៀវ ទៅកាន់កន្លែងទទួលទានអាហារ បន្ទប់ទឹក ឬទីកន្លែងសំខាន់ៗផ្សេងទៀតក្នុងពិធី។ ការសម្របសម្រួលនេះជួយឱ្យភ្ញៀវមានអារម្មណ៍កក់ក្តៅ និងមានភាពងាយស្រួលក្នុងពិធី។ ពួកគេក៏អាចជួយ មើលការខុសត្រូវ លើភ័ស្តុភារសំខាន់ៗដូចជា ម្ហូបអាហារ និង ភេសជ្ជៈ ធានាថាមិនមានការខ្វះខាត ឬលើសលប់ឡើយ។ ក្រៅពីនេះ ពួកគេក៏ជួយត្រួតពិនិត្យ ឧបករណ៍ភ្លេង ប្រព័ន្ធសំឡេង ឬ សម្ភារៈផ្សេងៗ ដែលត្រូវបានប្រើប្រាស់ពេញមួយពិធី ដើម្បីឱ្យអ្វីៗដំណើរការទៅតាមផែនការ។ មិនថាការរៀបចំល្អប៉ុណ្ណានោះទេ ពេលខ្លះបញ្ហាដែលមិនបានរំពឹងទុក អាចកើតឡើងដោយចៃដន្យ។ ក្នុងករណីបែបនេះ បងប្អូនជីដូនមួយ និងសាច់ថ្លៃអាចដើរតួជា អ្នកដោះស្រាយបញ្ហាបន្ទាន់ ដោយជួយរកដំណោះស្រាយភ្លាមៗ ដើម្បី ឱ្យពិធីដំណើរការរលូន តាមដែលអាចធ្វើទៅបាន ដោយមិនប៉ះពាល់ដល់អារម្មណ៍ម្ចាស់ការ និងភ្ញៀវ។ ពិធីមង្គលការមិនមែនត្រឹមតែជាការប្រារព្ធពិធីមង្គលការរបស់គូស្វាមីភរិយាថ្មីប៉ុណ្ណោះទេ តែវាក៏ជា ឱកាសដ៏ល្អឥតខ្ចោះមួយដើម្បីពង្រឹងចំណងមិត្តភាព និងភាពស្និទ្ធស្នាលក្នុងចំណោមសមាជិកគ្រួសារ ទាំងសាច់ឈាម និងសាច់ថ្លៃ។ នៅពេលដែលបងប្អូនជីដូនមួយ និងសាច់ថ្លៃទាំងអស់រួមគ្នាធ្វើការងារដើម្បីសម្រេចបាននូវគោលដៅរួមមួយ គឺការរៀបចំពិធីមង្គលការឱ្យបានជោគជ័យ វានឹងបង្កើតនូវអារម្មណ៍នៃ សាមគ្គីភាព និងការរួបរួម យ៉ាងខ្លាំងក្លា។ ជាក់ស្តែង ការចូលរួមនេះបាន បង្កើនទំនាក់ទំនង រវាងសមាជិកគ្រួសារយ៉ាងគួរឱ្យកត់សម្គាល់។ ការជួបជុំគ្នា និងធ្វើការជាមួយគ្នា មិនថាជាការរៀបចំតុបតែង ការរៀបចំអាហារ ឬការទទួលភ្ញៀវនោះទេ គឺសុទ្ធតែបានបង្កើតឱកាសឱ្យសមាជិកគ្រួសារបាន ជជែកគ្នា សើចសប្បាយ ចែករំលែករឿងរ៉ាវ និង ស្គាល់គ្នាកាន់តែច្បាស់ ទាំងអ្នកដែលធ្លាប់ជិតស្និទ្ធ និងអ្នកដែលមិនសូវបានជួបគ្នា។ លើសពីនេះ ការរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏សំខាន់ និងរីករាយបែបនេះ បាន បង្កើតបានជាអនុស្សាវរីយ៍ដ៏ល្អ ដែលនឹងស្ថិតស្ថេរជារៀងរហូត។ ជាលទ្ធផល តាមរយៈការជួយគ្នាទៅវិញទៅមកដោយមិនគិតពីការនឿយហត់ ពួកគេនឹង លើកកម្ពស់ភាពស្អិតរមួត និងស្និតស្នាលក្នុងគ្រួសារ។ សមាជិកម្នាក់ៗនឹងមានអារម្មណ៍ថាជា ផ្នែកមួយនៃគ្រួសារដ៏ធំ ដែលមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងមាន អារម្មណ៍ទទួលខុសត្រូវរួមគ្នា ចំពោះសុភមង្គល និងជោគជ័យរបស់សមាជិកគ្រួសារ។ ហេតុដូច្នេះហើយ មូលហេតុនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃនៃ ការរួបរួមគ្រួសារ ដែលជាស្នូល និងជាបេះដូងនៃវប្បធម៌ខ្មែរដ៏ថ្លៃថ្លារបស់យើង។ ពិធីមង្គលការខ្មែរ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពី ទំនៀមទម្លាប់ និងប្រពៃណីរាប់សតវត្សរ៍ ដែលបានបន្សល់ទុកពីដូនតា។ ការចាត់ចែងតួនាទីដល់បងប្អូនជីដូនមួយ និងសាច់ថ្លៃ មិនត្រឹមតែជាការផ្តល់ជំនួយជាក់ស្តែងប៉ុណ្ណោះទេ តែវាគឺជា វិធីដ៏មានប្រសិទ្ធភាពមួយក្នុងការធានាថាទំនៀមទម្លាប់ដ៏មានតម្លៃទាំងនេះនៅតែបន្តត្រូវបានអនុវត្តពីជំនាន់មួយទៅជំនាន់មួយ ដោយមិនបាត់បង់អត្តសញ្ញាណដើម។ ជាក់ស្តែង តាមរយៈ ការរៀនសូត្រដោយផ្ទាល់ សមាជិកគ្រួសារដែលក្មេងជាង មានឱកាសដ៏ល្អក្នុងការសង្កេត និងអនុវត្តពិធីដោយផ្ទាល់ជាមួយអ្នកចាស់ទុំ។ ពួកគេនឹងបាន យល់ពីអត្ថន័យស៊ីជម្រៅនៃពិធីនីមួយៗ ដូចជាការ បង្វិលពពិល ដែលជាការប្រសិទ្ធពរជ័យ ការ សំពះផ្ទឹម ដែលជាការគោរពដល់មាតាបិតា និងចាស់ទុំ ឬការ រាប់បាត្រ ដែលជាការឧទ្ទិសកុសលដល់ដូនតា។ ការចូលរួមផ្ទាល់បែបនេះ គឺមានប្រសិទ្ធភាពជាងការរៀនសូត្រតាមទ្រឹស្តីច្រើនដង។ លើសពីនេះ ពិធីមង្គលការគឺជាវេទិកាមួយសម្រាប់ ការផ្ទេរចំណេះដឹង ។ អ្នកចាស់ទុំដែលមានបទពិសោធន៍យូរឆ្នាំ អាច ចែករំលែកចំណេះដឹង និងបទពិសោធន៍ របស់ពួកគេអំពីប្រពៃណីមង្គលការ ទៅកាន់អ្នកជំនាន់ក្រោយដោយផ្ទាល់មាត់ និងតាមរយៈការអនុវត្តជាក់ស្តែង។ ការណែនាំ និងការបង្រៀនពីមួយជំហានទៅមួយជំហាន ជួយឱ្យយុវជនយល់ដឹងកាន់តែច្បាស់ពីទម្រង់ និងខ្លឹមសារនៃពិធី។ ជាលទ្ធផល ការបន្តអនុវត្តទំនៀមទម្លាប់ទាំងនេះ គឺជួយ រក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ខ្មែរ យ៉ាងរឹងមាំ។ វាបង្ហាញពីភាពសម្បូរបែប និងភាពរុងរឿងនៃវប្បធម៌ជាតិ ដែលបានបន្សល់ទុកជាមរតកដ៏ថ្លៃថ្លា។ ដូច្នេះហើយ ការចូលរួមរបស់បងប្អូនជីដូនមួយ និងសាច់ថ្លៃ មិនមែនត្រឹមតែជាជំនួយក្នុងការរៀបចំព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ផ្នែកមួយដ៏សំខាន់នៃការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌ របស់ខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍។ នៅក្នុងវប្បធម៌ខ្មែរ ការអញ្ជើញ និងចាត់តាំងតួនាទី ដល់សាច់ញាតិ ជាពិសេសបងប្អូនជីដូនមួយ និងសាច់ថ្លៃ មិនមែនត្រឹមតែជាកិច្ចការងាររៀបចំប៉ុណ្ណោះទេ តែវាគឺជា ការបង្ហាញនូវការគោរព និងការឱ្យតម្លៃយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន និងតួនាទីរបស់ពួកគេនៅក្នុងគ្រួសារ។ កាយវិការនេះបញ្ជាក់ថា ពួកគេត្រូវបានគេចាត់ទុកជា ផ្នែកមួយដ៏សំខាន់ និងជាទីទុកចិត្ត ក្នុងការប្រារព្ធពិធីមង្គលការដ៏ឧឡារិកនេះ។ ជាការពិតណាស់ ការផ្តល់តួនាទីដល់ពួកគេ មិនថាតូច ឬធំនោះទេ គឺ ផ្តល់កិត្តិយស ដល់ពួកគេយ៉ាងខ្លាំង។ វាជាសញ្ញាមួយបង្ហាញថា វត្តមាន និងការចូលរួមរបស់ពួកគេមាន សារៈសំខាន់ ណាស់សម្រាប់ម្ចាស់ការ និងសម្រាប់ភាពជោគជ័យនៃពិធីទាំងមូល។ ពេលដែលពួកគេទទួលបានតួនាទីច្បាស់លាស់ ពួកគេនឹងមានអារម្មណ៍ថាខ្លួនជា ម្ចាស់ការ ហើយមាន ទំនួលខុសត្រូវ លើកិច្ចការដែលបានចាត់ចែង។ អារម្មណ៍ជាម្ចាស់នេះ ជំរុញឱ្យពួកគេបំពេញតួនាទីដោយយកចិត្តទុកដាក់ និងអស់ពីកម្លាំងកាយចិត្ត។ លើសពីនេះ ការបង្ហាញការគោរព និងការជឿទុកចិត្តបែបនេះ គឺពិតជា លើកទឹកចិត្តដល់ការចូលរួម របស់សាច់ញាតិ។ ពួកគេនឹងមាន ឆន្ទៈ ក្នុងការចូលរួមចំណែក និង ជួយជ្រោមជ្រែង ពិធីមង្គលការដោយស្ម័គ្រចិត្ត និងមិនគិតពីការនឿយហត់។ នេះដោយសារតែពួកគេដឹងថា ការចូលរួមរបស់ពួកគេត្រូវបានគេមើលឃើញថាមានតម្លៃ ហើយពួកគេកំពុងរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏សំខាន់របស់គ្រួសារ។ សរុបមក ការចាត់ចែងតួនាទីទាំងនេះ មិនមែនត្រឹមតែជាការរៀបចំផែនការជាក់ស្តែងសម្រាប់ពិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី តម្លៃគ្រួសារ ទំនៀមទម្លាប់ និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសង្គមខ្មែរដ៏ថ្លៃថ្លារបស់យើង។ វាជាការបង្ហាញនូវភាពកក់ក្តៅ និងភាពស្អិតរមួតក្នុងចំណោមសមាជិកគ្រួសារ ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងពិធីមង្គលការខ្មែរ។ ក្នុងនោះដែរ បងប្អូនជីដូនមួយ ជាពិសេសអ្នកដែលមានវ័យក្មេង ដើរតួនាទីយ៉ាងសំខាន់ និងមានភាពបត់បែនក្នុងពិធីមង្គលការខ្មែរ។ ពួកគេត្រូវបានចាត់តាំងភារកិច្ចជាច្រើនដើម្បីជួយឱ្យពិធីដំណើរការដោយរលូន និងរីករាយ។ ភារកិច្ចដ៏សំខាន់មួយរបស់ពួកគេគឺការ ជួយកាន់ផ្កាស្លា ដែលជានិមិត្តរូបនៃសិរីមង្គល ព្រមទាំង ទៀនធូប និង ភ័ស្តុភារផ្សេងៗ ដែលតម្រូវឱ្យប្រើប្រាស់ក្នុងពិធី។ លើសពីនេះ ពួកគេក៏ជួយ រៀបចំទីកន្លែង សម្រាប់ធ្វើពិធីសំខាន់ៗផងដែរ ដូចជាការសំពះផ្ទឹម ឬបង្វិលពពិល ដើម្បីធានាថាអ្វីៗមានសណ្ដាប់ធ្នាប់ល្អ។ ក្នុងនាមជាអ្នកតំណាងផ្នែកម្ចាស់ការ បងប្អូនជីដូនមួយជួយ ទទួលស្វាគមន៍ភ្ញៀវ យ៉ាងកក់ក្តៅតាំងពីពេលភ្ញៀវមកដល់។ ពួកគេរៀបចំ កន្លែងអង្គុយ ជូនភ្ញៀវ និង ណែនាំផ្លូវ ទៅកាន់ទីកន្លែងទទួលទានអាហារ កន្លែងថតរូប ឬទីតាំងសំខាន់ៗផ្សេងទៀត ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវគ្រប់រូប។ ពួកគេអាចជួយ សម្របសម្រួលការងារតូចតាចផ្សេងៗ ដែលកើតឡើងក្នុងពិធី ដើម្បីធានាថាអ្វីៗមានសណ្តាប់ធ្នាប់ល្អ។ ឧទាហរណ៍ ពួកគេអាចជួយចែកចាយទឹកជូនភ្ញៀវ ឬ រៀបចំតុឡើងវិញនៅពេលចាំបាច់ដែលកិច្ចការទាំងនេះជួយសម្រាលបន្ទុកម្ចាស់ដើមបានច្រើន។ ក្នុងករណីខ្លះ បងប្អូនជីដូនមួយដែលមានចំណូលចិត្ត ឬ ជំនាញផ្នែកថតរូប ឬថតវីដេអូ អាចជួយថតរូប ឬវីដេអូទុកជា អនុស្សាវរីយ៍ សម្រាប់គូស្វាមីភរិយាថ្មី។ ការចូលរួមនេះមិនត្រឹមតែជួយសន្សំសំចៃការចំណាយប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវរូបភាព និងវីដេអូដែលមានលក្ខណៈស្និទ្ធស្នាលក្នុងគ្រួសារ។ ពួកគេអាចចូលរួមជា អ្នកកំដរកូនកំលោះ ឬកូនក្រមុំ ដោយជួយ ស្លៀកពាក់ ជួយ រៀបចំខ្លួន និង នៅក្បែរផ្តល់កម្លាំងចិត្ត ពេញមួយពិធី។ វត្តមានរបស់ពួកគេជួយឱ្យកូនកំលោះកូនក្រមុំមានអារម្មណ៍ធូរស្រាល និងរីករាយជាងមុនក្នុងថ្ងៃដ៏សំខាន់របស់ពួកគេ។ ចំណែកឯសាច់ថ្លៃ ជាពិសេស ឪពុកម្ដាយ បងប្អូនប្រុសស្រីរបស់គូស្វាមីភរិយាថ្មី មានតួនាទីយ៉ាងសំខាន់ និងមានតម្លៃខ្ពស់ណាស់ក្នុងពិធីមង្គលការខ្មែរ ព្រោះពួកគេមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ តែជាសសរស្តម្ភដ៏រឹងមាំក្នុងការរៀបចំ និងដឹកនាំពិធី។ ឪពុកម្ដាយក្មេក ដើរតួនាទីជា អ្នកដឹកនាំពិធី ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ពួកគេគឺជាអ្នកទទួល បណ្ដាការ ពីខាងកូនកំលោះ ដែលជាផ្នែកមួយដ៏សំខាន់នៃប្រពៃណី។ លើសពីនេះ ពួកគេក៏ជាអ្នក ផ្ដល់ពរជ័យ ដល់កូនៗទាំងពីរ ដោយការបួងសួងសុំសិរីសួស្ដី ភាពសុខដុមរមនា និងអាយុយឺនយូរដល់ជីវិតគូរបស់ពួកគេ។ បងប្អូនប្រុសស្រី របស់គូស្វាមីភរិយាថ្មី ដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ក្នុងការ ជួយរៀបចំពិធីទាំងមូល ។ ពួកគេចូលរួមតាំងពីការ តុបតែងលម្អ ពិធី ការរៀបចំ ទីកន្លែង រហូតដល់ការត្រួតពិនិត្យ ម្ហូបអាហារ និងភេសជ្ជៈ។ ពួកគេអាចត្រូវបានចាត់តាំងជា "មេការ" ដោយទទួលបន្ទុក សម្របសម្រួលការងារទាំងអស់ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាគ្រប់ផ្នែកនៃពិធីដំណើរការបានល្អ។ ក្នុងពិធីមង្គលការ សាច់ថ្លៃក៏មានភារកិច្ចជួយ ទទួលស្វាគមន៍ភ្ញៀវដែលមានឋានៈខ្ពស់ ឬ ភ្ញៀវសំខាន់ៗ ដែលបានអញ្ជើញចូលរួម។ ការទទួលភ្ញៀវបែបនេះ បង្ហាញពីការគោរព និងកិត្តិយសចំពោះភ្ញៀវទាំងនោះ ព្រមទាំងជួយលើកតម្លៃពិធីឱ្យកាន់តែមានភាពឧឡារិក។ ក្នុងកាលៈទេសៈខ្លះ ពួកគេអាច តំណាងឱ្យគ្រួសារ ទាំងមូលក្នុងការ ទទួលភ្ញៀវ ឬ ថ្លែងអំណរគុណ ទៅកាន់ភ្ញៀវទាំងអស់ដែលបានចំណាយពេលចូលរួមអបអរសាទរ។ តួនាទីនេះបង្ហាញពីភាពស្អិតរមួត និងការទទួលខុសត្រូវរួមគ្នារបស់សមាជិកគ្រួសារ។ ក្រៅពីការងារជាក់ស្ដែង សាច់ថ្លៃក៏ជា ទីប្រឹក្សាដ៏សំខាន់ សម្រាប់គូស្វាមីភរិយាថ្មីផងដែរ។ ពួកគេផ្ដល់ ការគាំទ្រផ្លូវចិត្ត និងយោបល់ល្អៗ ទាំង មុន ពេលរៀបការ អំពីការរៀបចំផែនការ និងការរំពឹងទុក និង ក្រោយ ពេលរៀបការ អំពីជីវិតគ្រួសារ និងការដោះស្រាយបញ្ហា។ ការគាំទ្រនេះមានតម្លៃណាស់សម្រាប់គូស្វាមីភរិយាថ្មីក្នុងការកសាងជីវិតគ្រួសារដ៏មានសុភមង្គល។ លើសពីនេះទៅទៀតដើម្បីឱ្យការចាត់ចែងតួនាទីដល់បងប្អូនជីដូនមួយ និងសាច់ថ្លៃប្រព្រឹត្តទៅដោយ រលូន និងជោគជ័យ ក្នុងពិធីមង្គលការខ្មែរ ចាំបាច់ត្រូវមាន ការសម្របសម្រួល និងការប្រាស្រ័យទាក់ទងល្អ ជាកត្តាកំណត់។ បើគ្មានការរៀបចំត្រឹមត្រូវ និងការទំនាក់ទំនងច្បាស់លាស់ទេ ទោះបីជាមានកម្លាំងពលកម្មច្រើនប៉ុណ្ណាក៏ដោយ ក៏អាចបង្កឱ្យមានភាពច្របូកច្របល់ដែរ។ មុនពេលពិធីចាប់ផ្ដើម ឬមុនថ្ងៃមង្គលការមកដល់ ចាំបាច់ត្រូវមាន ការប្រជុំជាលក្ខណៈគ្រួសារ ជាមួយសមាជិកទាំងអស់ដែលនឹងចូលរួមជួយការងារ។ ក្នុងកិច្ចប្រជុំនេះ ម្ចាស់ការ ឬអ្នករៀបចំគប្បី ពន្យល់ពីតួនាទី និងភារកិច្ច របស់ពួកគេម្នាក់ៗឱ្យបានច្បាស់លាស់។ ការធ្វើបែបនេះ ជួយឱ្យអ្នកចូលរួមទាំងអស់យល់ពីអ្វីដែលពួកគេត្រូវធ្វើ និងជៀសវាងការយល់ច្រឡំ។ ក្រោយពីការប្រជុំ ត្រូវ បែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ទៅតាម សមត្ថភាព និងពេលវេលា របស់សមាជិកគ្រួសារម្នាក់ៗ។ ឧទាហរណ៍ អ្នកណាជាអ្នកទទួលភ្ញៀវ អ្នកណាជាអ្នករៀបចំម្ហូប អ្នកណាជាអ្នកមើលការខុសត្រូវលើភ័ស្តុភារផ្សេងៗ។ ការបែងចែកនេះ ធានាថាការងារនីមួយៗមានអ្នកទទួលខុសត្រូវ ហើយមិនមានការងារត្រួតគ្នា ឬនៅសេសសល់ឡើយ។ ក្នុងអំឡុងពេលរៀបចំ និងដំណើរការពិធី ត្រូវ រក្សាការប្រាស្រ័យទាក់ទងបើកចំហ រវាងសមាជិកគ្រួសារ។ ប្រសិនបើមានបញ្ហា ឬការលំបាកណាមួយកើតឡើង ការប្រាស្រ័យទាក់ទងទាន់ពេលវេលា នឹងជួយឱ្យក្រុមការងារអាច ដោះស្រាយបញ្ហា ទាំងនោះបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ដោយមិនបណ្ដោយឱ្យរំខានដល់ដំណើរការពិធី។ ក្រោយពីពិធីបានបញ្ចប់ដោយជោគជ័យ គូស្វាមីភរិយាថ្មី និងឪពុកម្ដាយ គួរតែ ថ្លែងអំណរគុណ និងសរសើរ ដល់សមាជិកគ្រួសារទាំងអស់ដែលបានចូលរួមចំណែកដោយកម្លាំងកាយចិត្ត។ កាយវិការដ៏សាមញ្ញនេះ គឺមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីការដឹងគុណ និងការឱ្យតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ពួកគេ។ សរុបមក ការសម្របសម្រួលល្អ និងការប្រាស្រ័យទាក់ទងច្បាស់លាស់ គឺជាគន្លឹះដ៏សំខាន់ដែលជួយឱ្យការចូលរួមរបស់បងប្អូនជីដូនមួយ និងសាច់ថ្លៃ ក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការរៀបចំពិធីមង្គលការខ្មែរឱ្យមានភាពអស្ចារ្យ និងជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់គ្រប់គ្នា។